ខ្សែភាពយន្ត គឺជាស្នាដៃសិល្បៈមួយដែលប្រើរូបភាពចល័តបង្ហាញរឿងរ៉ាវ ឬក៏មាតិកាផ្សេងៗ ដើម្បីបង្ហាញសារ ឬ សម្រាប់ការកំសាន្តអារម្មណ៌។ ប្រវត្តិក្នុងការកកើតខ្សែភាពយន្តមានរយៈពេលជាង ១២៥ ឆ្នាំហើយ រហូតមកទល់បច្ចុប្បន្ន។ ខ្សែភាពយន្តបានផ្លាស់ប្តូរពីរឿងសម្រាប់កំសាន្តអារម្មណ៌ធម្មតា ទៅជាមជ្ឈដ្ឋានឧស្សាហកម្ម ដោយមានក្រុមហ៊ុនផលិត និង ទីតាំងស្ទូឌីយោជាច្រើនទូទាំងពិភពលោក។ នៅកម្ពុជា ខ្សែភាពយន្តខ្មែរមានប្រវត្តិសាស្ត្រយ៉ាងច្រើនទសវត្សរ៍ ដោយមានការផលិតខ្សែភាពយន្តជាច្រើនដែលមានភាសាខ្មែរ និងទាក់ទងនឹងវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ ខ្សែភាពយន្តខ្មែរដំបូងៗមានដូចជា រឿង"ក្បូនជីវិត" បញ្ចាំងនៅឆ្នាំ១៩៦២ រឿង"ចិត្តម្ដាយ" បញ្ចាំងនៅឆ្នាំ១៩៦៣ និង រឿង"អប្សរា"ដែលជាផលិតកម្មរបស់ព្រះបាទសីហនុ។ លើសពីនេះទៅទៀតការវិនិយោគបរទេសលើការផលិតភាពយន្តក្នុងស្រុកក៏មានការកើនឡើងនៃឱកាសផលិតភាពយន្តផងដែរ។ ការវិនិយោគបរទេស បាននាំឱ្យកម្ពុជាក្លាយជាទីតាំងទាក់ទាញសម្រាប់ផលិតភាពយន្តអន្តរជាតិ និងជួយបង្កើនឱកាសការងារសម្រាប់អ្នកជំនាញក្នុងស្រុក។ ការវិនិយោគបរទេសបានបង្កើតឱកាសការងារដល់ ក្រុមថតរូប សមាជិកបច្ចេកទេស និងតួសម្តែងជាដើម។ ការចូលរួមរបស់ក្រុមហ៊ុនបរទេស និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នក្នុងស្រុកនិងបាននាំឱ្យមានការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិជាច្រើននៅកម្ពុជា។ ជាពិសេសការផ្លាស់ប្តូរបច្ចេកវិទ្យា និងជំនាញការវិនិយោគបរទេសនាំមកនូវបច្ចេកវិទ្យាថ្មីៗ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់អ្នកផលិតភាពយន្តក្នុងស្រុក។ ការចូលរួមរបស់ក្រុមហ៊ុនបរទេសជួយបង្កើនសមត្ថភាពបុគ្គលិកក្នុងស្រុក តាមរយៈវគ្គបណ្តុះបណ្តាល និងការងារជាមួយក្រុមការងារអន្តរជាតិ។ ការទទួលបានការវិនិយោគពីបរទេស ជួយឱ្យភាពយន្តកម្ពុជាអាចចូលរួមក្នុងទីផ្សារអន្តរជាតិ និងពង្រីកឱកាសសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗបានផងដែរ។ កិច្ចព្រមព្រៀងសហផលិតភាពយន្តជាមួយបរទេស ធ្វើឱ្យកម្ពុជាមានសិទ្ធិជាដៃគូសហផលិតភាពយន្តអន្តរជាតិ និងទទួលបានចំណូលពីទីផ្សារបរទេស។ ជាពិសេសការវិនិយោគបរទេសមានឥទ្ធិពលយ៉ាងសំខាន់លើការអភិវឌ្ឍន៍ផលិតភាពយន្តក្នុងស្រុក។ ការវិនិយោគបរទេសនាំមកនូវធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាថ្មីៗ ដែលជួយដល់ការកែលម្អគុណភាពផលិតភាពយន្តក្នុងស្រុក និងបង្កើនសមត្ថភាពផលិតកម្ម។ ជំរុញការរីកចម្រើនសេដ្ឋកិច្ច និងទេសចរណ៍ការវិនិយោគបរទេសលើវិស័យផលិតភាពយន្តជួយផ្សព្វផ្សាយវប្បធម៌ និងទេសភាពក្នុងប្រទេស។ ទោះជាមានអត្ថប្រយោជន៍ជាច្រើន ការវិនិយោគបរទេសក៏អាចបណ្តាលឱ្យមានការប្រកួតប្រជែងខ្លាំងលើទីផ្សារភាពយន្តក្នុងស្រុក។ ខណៈដែលក៏ត្រូវការគោលនយោបាយដើម្បីគ្រប់គ្រងបញ្ហាប្រកួតប្រជែង និងការរក្សាអត្តសញ្ញាណវប្បធម៌ក្នុងស្រុក។ ជាពិសេសពិព័រណ៍ភាពយន្ត គឺជាកម្មវិធីដែលរៀបចំឡើងដើម្បីបង្ហាញ និងផ្សព្វផ្សាយភាពយន្តទាំងជាតិ និងអន្តរជាតិ។ នៅកម្ពុជា មានពិព័រណ៍ភាពយន្តជាច្រើនដែលមានគោលបំណងលើកកម្ពស់វប្បធម៌ភាពយន្ត និងជំរុញការច្នៃប្រឌិតក្នុងវិស័យនេះ។ ពិព័រណ៍ទាំងនេះជាឱកាសសម្រាប់អ្នកផលិតភាពយន្តក្នុងស្រុក និងក្រៅស្រុកក្នុងការបង្ហាញស្នាដៃ និងបង្កើតកិច្ចសហប្រតិបត្តិការ។ ជាពិសេសពានរង្វាន់ភាពយន្តក្នុងកម្ពុជាជាការប្រកួតប្រជែងដែលផ្តល់រង្វាន់ដល់ភាពយន្ត ឬអ្នកចូលរួមដែលមានសមត្ថភាពល្អបំផុតក្នុងប្រភេទនានា។ នៅកម្ពុជា ក៏មានពានរង្វាន់ដែលរៀបចំឡើងដោយស្ថាប័នឯកជន និងរដ្ឋាភិបាល ដើម្បីលើកកម្ពស់ឧស្សាហកម្មភាពយន្តក្នុងស្រុក។ រីឯការពិព័រណ៍ភាពយន្តជាកន្លែងសំខាន់សម្រាប់ បង្ហាញ និងផ្សព្វផ្សាយភាពយន្តថ្មីៗ និងការច្នៃប្រឌិតថ្មីៗ ពីអ្នកផលិតភាពយន្តទាំងក្នុងស្រុក និងអន្តរជាតិ។ ពិព័រណ៍ មានន័យថា ការបើកបង្ហាញ ឬការដាក់តាំងវត្ថុផ្សេងៗ ដើម្បីឲ្យមនុស្សបានឃើញ និងទទួលបានព័ត៌មាន ឬការផ្សព្វផ្សាយអំពីវត្ថុទាំងនោះ។ ក្នុងករណីពិព័រណ៍ភាពយន្ត វាជាកន្លែងដែលបង្ហាញ និងផ្សព្វផ្សាយភាពយន្ត និងស្នាដៃច្នៃប្រឌិតថ្មីៗ ដល់ទស្សនិកជន និងអ្នកជំនាញក្នុងវិស័យនេះ។ វាមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹង និងការទទួលស្គាល់ពីទស្សនិកជន និងឧស្សាហកម្មភាពយន្តទូទាំងពិភពលោក។ ពានរង្វាន់ភាពយន្តល្អបំផុត គឺជាពានរង្វាន់សំខាន់មួយដែលផ្តល់ឲ្យភាពយន្តដែលមានគុណភាពខ្ពស់ និងមានស្នាដៃល្អបំផុតក្នុងការផលិត និងបង្ហាញរឿងរ៉ាវ។ វាត្រូវបានប្រគល់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពយន្តជាច្រើនទាំងជាតិ និងអន្តរជាតិ ដែលជាព្រឹត្តិការណ៍ធំៗក្នុងឧស្សាហកម្មភាពយន្តពិភពលោក។ នៅអាស៊ី មានពានរង្វាន់សម្រាប់ភាពយន្តល្អបំផុត ដែលសម្រេចដោយគណៈវិនិច្ឆ័យជំនាញ ពីស្នាដៃល្អៗក្នុងវិស័យភាពយន្តក្នុងតំបន់នោះ។ ពានរង្វាន់នេះជួយបង្កើនការទទួលស្គាល់ និងការលូតលាស់សិល្បៈភាពយន្តរបស់អ្នកផលិត និងអ្នកចូលរួមក្នុងវិស័យនេះ។ រីឯពានរង្វាន់ អ្នកដឹកនាំល្អបំផុតក្នុងវិស័យភាពយន្ត ជាប្រភេទពានរង្វាន់ដែលផ្តល់ឲ្យអ្នកដឹកនាំភាពយន្តដែលបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការដឹកនាំ។ ចំណែកឯពានរង្វាន់តារាសម្តែងល្អបំផុត ជាពានរង្វាន់ដែលផ្តល់ឲ្យតារាសម្តែងដែលបង្ហាញសមត្ថភាពសម្តែងល្អបំផុតក្នុងភាពយន្ត ឬកម្មវិធីផ្សេងៗ។ នៅកម្ពុជា និងតំបន់អាស៊ី មានតារាសម្តែងជាច្រើនដែលទទួលបានការទទួលស្គាល់ពីពានរង្វាន់នេះ និងពានរង្វាន់សម្តែងផ្សេងៗទៀត។ ពានរង្វាន់អ្នកកាត់តល្អបំផុត គឺជាពានរង្វាន់សម្រាប់អ្នកដែលបានបង្កើតរឿងរ៉ាវ លំដាប់ មានភាពរលូន ស្រស់ស្អាត និងមានឥទ្ធិពលលើទស្សនិកជន។ ឧទាហរណ៍ពិសេសមួយគឺក្នុងព្រឹត្តិការណ៍ពានរង្វាន់ អូស្ការ ឆ្នាំ ២០២៥ ដែលភាពយន្ត “អាណូរា” បានទទួលពានរង្វាន់ផ្នែក កាត់តល្អបំផុត។ នៅកម្ពុជាក៏មានភាពយន្តខ្លីជាច្រើនដែលចូលរួមប្រកួត និងទទួលពានរង្វាន់ក្នុងពិធីភាពយន្តក្នុងតំបន់ វាបានលើកកម្ពស់ស្នាដៃភាពយន្តខ្លី និងការច្នៃប្រឌិតថ្មីៗពីអ្នកផលិតក្នុងស្រុក។។ មួយវិញទៀតពានរង្វាន់ភាពយន្តឯករាជ្យល្អបំផុត ជាពានរង្វាន់ដែលផ្តល់ឲ្យខ្សែភាពយន្តឯករាជ្យដែលបង្ហាញពីស្នាដៃច្នៃប្រឌិតខ្ពស់ និងមានគុណភាពខ្ពស់ ដោយមិនពឹងផ្អែកលើការវិនិយោគធំ ឬក្រុមហ៊ុនផលិតធំៗ។ ជាទូទៅភាពយន្តឯករាជ្យមានសារអប់រំ និង មានរឿងរ៉ាវដែលមានភាពច្នៃប្រឌិត និងប្លែកពីភាពយន្តធម្មតា។ នៅកម្រិតអន្តរជាតិ ភាពយន្តឯករាជ្យដែលមានគុណភាពល្អបានទទួលពានរង្វាន់ក្នុងមហោស្រពភាពយន្តធំៗជាច្រើន។ នៅកម្ពុជា ក៏មានភាពយន្តឯករាជ្យដែលបានទទួលការទទួលស្គាល់ និងចូលរួមប្រកួតក្នុងពិធីភាពយន្តអន្តរជាតិ ដូចជា ខ្សែភាពយន្ត តន្រ្តីជីវិត។